ស្តង់ពិព័រណ៍អាហារតាមកម្មវិធីបុណ្យជាតិ ឬសាសនាបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជា។ ពិព័រណ៍ទាំងនេះមិនត្រឹមតែជាកន្លែងសម្រាប់លក់ដូរម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាមួយសម្រាប់បង្ហាញពីមុខម្ហូបប្លែកៗ ដែលជាអត្តសញ្ញាណជាតិផងដែរ។ នៅតំបន់ដងមហាវិថីថ្មើរជើងមុខព្រះបរមរាជវាំង គេតែងតែឃើញមានស្តង់ម្ហូបអាហារជាច្រើនតម្រៀបគ្នាប្រកបដោយសោភ័ណភាពនៅថ្ងៃចុងសប្ដាហ៍។ ស្តង់នីមួយៗតុបតែងយ៉ាងទាក់ទាញភ្នែក បញ្ចេញក្លិនឈ្ងុយនៃអាហារគ្រប់ប្រភេទទាក់ទាញចិត្តអ្នកដំណើរ។ មុខម្ហូបទាំងនោះមានដូចជា គុយទាវឆ្ងាញ់ៗ បាញ់ឆែវស្រួយ បង្អែមខ្មែរគ្រប់មុខ និងភេសជ្ជៈត្រជាក់ៗជាច្រើនមុខទៀត។ ម្ចាស់ស្តង់លក់ដូរទាំងនោះ តែងតែមានភាពរួសរាយរាក់ទាក់ញញឹមស្រស់ថ្លាចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ភ្ញៀវទេសចរអាចរីករាយជាមួយម្ហូបអាហារដែលទើបតែធ្វើរួចថ្មីៗ ខណៈពេលកំពុងដើរកម្សាន្តនៅបរិវេណដ៏ស្រស់ត្រកាលនោះ។ មិនតែប៉ុណ្ណោះ ពិព័រណ៍អាហារក៏តែងតែមានវត្តមាននៅតាមសាលារៀន ក្នុងឱកាសនៃពិធីបុណ្យផ្សេងៗដូចជា កម្មវិធីសប្បុរសធម៌ ឬថ្ងៃបុណ្យចូលឆ្នាំថ្មីជាដើម។ សិស្សានុសិស្សនាំគ្នារៀបចំស្តង់តូចៗលក់នំចំណី និងអាហារផ្សេងៗ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកំព្រា ឬសកម្មភាពសប្បុរសធម៌ផ្សេងៗ។ ពួកគាត់បានរៀនពីរបៀបធ្វើម្ហូប រៀនពីជំនាញលក់ដូរ រៀនពីការធ្វើការងារជាក្រុម និងការជួយសង្គម។ កម្មវិធីនេះ បានផ្ដល់ឱកាសដ៏ល្អសម្រាប់ពួកគេក្នុងការអភិវឌ្ឍន៍ជំនាញទន់ទាំងនេះ។ នៅតាមទីប្រជុំជននានា ពិព័រណ៍អាហារបែបនេះក៏មានរៀបចំឡើងជាញឹកញាប់ផងដែរ ពិសេសនៅពេលបុណ្យទានធំៗដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ឬបុណ្យចូលឆ្នាំចិនជាដើម។ អ្នកភូមិ និងអាជីវករតូចតាចបាននាំគ្នារៀបចំតូបតូចៗលក់ម្ហូបអាហារដែលជាមុខរបរប្រចាំថ្ងៃ។ ពិព័រណ៍ទាំងនេះ បានបង្កើតបរិយាកាសរីករាយ និងអ៊ូអរយ៉ាងខ្លាំងក្លាពេញទីប្រជុំជន។ ភ្ញៀវទេសចរ និងអ្នកស្រុកអាចស្វែងរកម្ហូបអាហារតាមតូបនីមួយៗ ដែលមានលក់មុខម្ហូបប្រចាំតំបន់ពិសេសៗ។ អាហារទាំងនោះ ត្រូវបានចម្អិនដោយយកចិត្តទុកដាក់ និងមានរសជាតិឆ្ងាញ់ពិសារតែម្ដង។ ការរៀបចំពិព័រណ៍អាហារនេះមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់អាជីវករនោះទេ ប៉ុន្តែក៏បានជួយលើកស្ទួយវប្បធម៌ម្ហូបអាហាររបស់ខ្មែរឲ្យកាន់តែល្បីល្បាញផងដែរ។ ពិធីបុណ្យនានាបានក្លាយជាកន្លែងដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចមកជួបជុំគ្នា ដើម្បីរីករាយជាមួយអាហារឆ្ងាញ់ៗ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ វាបង្ហាញឲ្យឃើញពីភាពសម្បូរបែបនៃម្ហូបអាហារខ្មែរ ហើយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចង់មកភ្លក្សរសជាតិផងដែរ។ ពិព័រណ៍អាហារបានក្លាយទៅជាចំណុចមួយដ៏ទាក់ទាញនៃកម្មវិធីបុណ្យជាតិ និងសាសនានានា។ វាជួយឲ្យមុខម្ហូបប្រពៃណីខ្មែរនៅតែបន្តមានវត្តមាន និងត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួនសម្រាប់មនុស្សជំនាន់ក្រោយ។ លើសពីនេះ ពិព័រណ៍ទាំងនេះបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនក្នុងតំបន់ ជាពិសេសក្នុងឱកាសពិធីបុណ្យធំៗ។ វាបង្ហាញពីភាពរស់រវើកនៃសេដ្ឋកិច្ចក្នុងស្រុក និងបានជួយជំរុញវិស័យទេសចរណ៍ផងដែរ។ សរុបមក ពិព័រណ៍អាហារតាមកម្មវិធីបុណ្យជាតិឬសាសនាមានសារៈសំខាន់ទាំងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម។ វាបានផ្ដល់នូវឱកាសថ្មីៗជាច្រើនសម្រាប់ប្រជាជនគ្រប់ស្រទាប់ ដើម្បីចូលរួមក្នុងសកម្មភាពសង្គម។ ភាពអ៊ូអរនៃពិព័រណ៍ទាំងនេះបានបង្កើតបរិយាកាសដ៏កក់ក្ដៅ និងរីករាយ។ សិល្បៈនៃការចម្អិនម្ហូបត្រូវបានបង្ហាញយ៉ាងលម្អិតដល់សាធារណជន ហើយម្ហូបនីមួយៗមានរឿងរ៉ាវប្រវត្តិរបស់វាផ្ទាល់ខ្លួនដែលគួរឲ្យចាប់អារម្មណ៍។ ភ្ញៀវអាចសាកល្បងរសជាតិប្លែកៗដែលមិនងាយរកបាននៅទីផ្សារធម្មតា ហើយម្ចាស់ស្តង់នីមួយៗបានប្រកួតប្រជែងគ្នាតាមរយៈការតុបតែងយ៉ាងស្រស់ស្អាត។ ពួកគេបានប្រើប្រាស់គ្រឿងផ្សំធម្មជាតិស្រស់ៗដើម្បីចម្អិនអាហារ ដែលធ្វើឲ្យរសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសារបានធ្វើឲ្យអ្នកចូលរួមទាំងអស់មានអារម្មណ៍រីករាយ។ ពិព័រណ៍អាហារបែបនេះបានក្លាយជាទម្លាប់ដ៏ល្អសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ ដែលពួកគេអាចដើរលេងកម្សាន្ត និងទទួលទានអាហារនៅពេលល្ងាចចុងសប្ដាហ៍។ វាក៏ជាកន្លែងដែលសិស្សានុសិស្សអាចរៀនពីការធ្វើអាជីវកម្ម និងទទួលបានបទពិសោធន៍ផ្ទាល់ក្នុងការគ្រប់គ្រងលុយកាក់ និងអតិថិជនបានផងដែរ។ ពិព័រណ៍ទាំងនេះបានជំរុញទឹកចិត្តមនុស្សឲ្យចេះច្នៃប្រឌិតមុខម្ហូបថ្មីៗ។ អាហារខ្លះត្រូវបានរៀបចំឡើងតាមបែបទំនើបដើម្បីទាក់ទាញយុវវ័យ។ ទោះជាយ៉ាងណាក៏ដោយ រសជាតិដើមនៅតែត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួន។ នេះគឺជាភាពលេចធ្លោមួយដែលធ្វើឲ្យអាហារខ្មែរមានភាពពិសេស។ ពិព័រណ៍នេះបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ហើយវាក៏បានលើកស្ទួយមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ។